ខ្លែង គឺជាវត្ថុលេងម្យ៉ាងដែលអាចហោះបានដោយសារកម្លាំងខ្យល់ទាញយឺតតាមរយៈខ្សែដែលគេចង់ភ្ជាប់នឹងតួរបស់វា។ ក្រៅពីត្រូវបានប្រើសម្រាប់លេងកម្សាន្ត វាក៏ជាសិល្បៈមួយប្រភេទក្នុងវប្បធម៌របស់ជនជាតិខ្មែរ។ ខ្លែងមានប្រភពកំណើតដំបូងនៅប្រទេសចិន តាំងពី២៨០០ឆ្នាំមុន គ្រិស្ដសករាជ មកម្ល៉េះ។ ការអះអាងបែបនេះ ដោយសារប្រទសចិនកាលពីជំនាន់មុនមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់ធ្វើខ្លែង ដូចជាកំណាត់សូត្រ សម្រាប់ធ្វើតួ ឬសាច់ខ្លែង។ នៅសម័យនគរភ្នំកាលពីដើម សតវត្ស ទី១ ដល់ សតវត្ស ទី៧ នៃ គ្រិស្ដសករាជ ជនជាតិខ្មែរក៏ចេះបង្ហោះខ្លែងដែរ ដោយយកខ្លែងចិនជាតួយ៉ាង។ ខ្លែងដែលប្រជាពលរដ្ឋខ្មែរបង្ហើរមានច្រើនប្រភេទណាស់ដូចជា ខ្លែងឯក ឬខ្លែងព្នង ខ្លែងប្រម៉ង់ ខ្លែងហៅប៉ៅ និងខ្លែងកណ្តូង ជាដើម។ ចំពោះ ខ្លែងនៅកម្ពុជាមានច្រើនប្រភេទ ប៉ុន្តែប្រភេទដែលពេញនិយមជាងគេគឺ ខ្លែងឯក។ ខ្លែងឯកមានលក្ខណៈពិសេសត្រង់ថា វាមិនត្រឹមតែបង្ហោះដើម្បីលេងកម្សាន្តប៉ុណ្ណោះទេ ថែមទាំងមានបំពាក់នូវឧបករណ៍មួយហៅថា ឯក។ ឧបករណ៍តន្រ្តី ឬឧបករណ៍ប្រើប្រាស់ផ្សេងៗ ដែលបង្កើតសំឡេងដោយការរំញ័រ ឬការបញ្ចេញខ្យល់ឆ្លងកាត់ផ្នែកណាមួយរបស់វា។ នៅពេលដែលខ្លែងឯកត្រូវបានបង្ហោះឡើងខ្ពស់ ប៉ះនឹងខ្យល់ វានឹងបង្កើតបានជាសំឡេងដ៏ពីរោះរណ្តំលាន់ឮពេញផ្ទៃមេឃ។ ឯក នោះនឹងបន្លឺសូរដូចជាសម្លេងតូរ្យតន្ត្រីយ៉ាងពីរោះរណ្តំ ដែលធ្វើឱ្យអ្នកស្តាប់មានអារម្មណ៍ស្រស់ស្រាយ និងនឹកឃើញដល់ស្រុកកំណើត។ សំឡេងឯកនេះជាទូទៅលឺរំពងពេញភូមិឋាន ជាពិសេសនៅពេលយប់ដែលមានភាពស្ងប់ស្ងាត់។ ការបង្ហើរខ្លែងជាធម្មតាត្រូវបានលេងនៅ រដូវប្រាំង ឬ រដូវធ្លាក់ខ្យល់ ចាប់ពីខែវិច្ឆិកា ដល់ខែកុម្ភៈ។ ការបង្ហោះត្រូវកាន់ខ្លែងនៅនឹងដៃម្ខាងឱ្យជាប់ ដោយបែរមុខខ្លែងទល់នឹងទិសខ្យល់បក់។ បណ្លាយខ្សែខ្លែងចេញបន្តិចម្តងៗ ប្រហែលជា ២០ ទៅ ៣០ ម៉ែត្រ ខណៈពេលដែលអ្នកកំពុងរត់ថយក្រោយបន្តិចម្តងៗ។ នៅពេលអ្នកមានអារម្មណ៍ថាខ្យល់ចាប់ផ្តើមបក់មកខ្លាំង អ្នកត្រូវរត់ថយក្រោយតិចៗ ឬទៅមុខ ព្រមទាំងទាញខ្សែខ្លែងបន្តិចម្តងៗ ដើម្បីឱ្យខ្យល់ចាប់ខ្លែង។ ខណៈនៅពេលដែលខ្លែងចាប់ផ្តើមហោះឡើង អ្នកត្រូវចេះទាញ និងលែងខ្សែបន្តិចម្តងៗ។ នៅពេលខ្លែងចាប់ផ្តើមធ្លាក់ចុះ អ្នកអាចទាញខ្សែបន្តិចដើម្បីឱ្យខ្លែងចាប់ខ្យល់ឡើងវិញ។ ជាទូទៅ នៅពេលខ្លែងហោះឡើងខ្ពស់ហើយមានលំនឹងល្អ អ្នកអាចលែងខ្សែបន្តិចម្តងៗ ដើម្បីឱ្យខ្លែងឡើងខ្ពស់ជាងមុន។ គេនិយមបង្ហោះខ្លែងនៅតាម វាលស្រែ ឬ ទីវាលធំទូលាយ ដែលគ្មានឧបសគ្គដូចជាខ្សែភ្លើង ឬដើមឈើធំៗ ដើម្បីឱ្យខ្លែងអាចហោះបានខ្ពស់ និងឆ្ងាយ។ ការបង្ហោះខ្លែងគឺធ្វើឡើងដោយដាក់ខ្លែងអោយវាបញ្រាស់ខ្យល់ដើម្បីអោយវាហោះឡើង។ ការបែបនេះក៏ជាការបង្ហាញពីសេចក្តីរីករាយ បន្ទាប់ពីការនឿយហត់ និងការប្រមូលផល។ ជាពិសេស សំឡេងឯក ត្រូវបានគេជឿថា អាចជួយកម្ចាត់សត្វល្អិត និងនាំមកនូវសេចក្តីសុខចម្រើនដល់ភូមិឋានផងដែរ។ ការប្រកាន់ភ្ជាប់មួយរបស់ប្រជាជនខ្មែរការបង្ហោះខ្លែងគឺមិនអោយដាច់ទៅលើផ្ទះគេនោះទេព្រោះគេជឿថាមានផលអាក្រក់ដល់ផ្ទះគេ។ គួរតែធ្វើឡើងនៅទីវាលដែលគ្មានឧបសគ្គ ព្រោះការបង្ហោះខ្លែងនៅក្បែរ ផ្លូវសាធារណៈ ខ្សែភ្លើង ឬ កន្លែងដែលមានមនុស្សកកកុញ អាចបង្កជាគ្រោះថ្នាក់បាន។ ពេលវេលាដ៏ល្អបំផុតសម្រាប់ការបង្ហើរខ្លែង គឺនៅពេលដែលមានខ្យល់ល្មមៗ មិនមែនជាពេលដែលគ្មានខ្យល់ទាល់តែសោះ ឬពេលដែលមានខ្យល់ខ្លាំងពេកនោះទេ។ ដើម្បីសុវត្ថិភាព សូម ជៀសវាងការបង្ហើរខ្លែង នៅពេលមេឃស្រទំ ផ្គររន្ទះ ឬមានភ្លៀង ព្រោះអាកាសធាតុបែបនេះអាចបង្កគ្រោះថ្នាក់ដល់មនុស្សជុំវិញខ្លួន។ ការបង្ហើរខ្លែងមិនត្រឹមតែជាល្បែងកម្សាន្តបុរាណប៉ុណ្ណោះទេ វាបានក្លាយជាផ្នែកមួយនៃ អត្តសញ្ញាណវប្បធម៌ខ្មែរ។ វាបង្ហាញពីភាពច្នៃប្រឌិតរបស់បុព្វបុរសខ្មែរក្នុងការបង្កើតនូវល្បែងប្រជាប្រិយដែលមានលក្ខណៈសិល្បៈ និងមានអត្ថន័យជ្រាលជ្រៅ។ សព្វថ្ងៃនេះ ការបង្ហើរខ្លែងនៅតែបន្តប្រារព្ធឡើងក្នុងពិធីបុណ្យមួយចំនួន ដើម្បីថែរក្សាមរតកវប្បធម៌ដ៏ល្អផូរផង់នេះផងដែរ។